មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាបានផ្លាស់ប្តូរជីវិតរស់នៅរបស់ជនពិការគ្រប់រូប ក្នុងបម្លាស់ទី និងអាចចូលរួមគ្រប់សកម្មភាពសង្គម។ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាមាននៅខេត្តសៀមរាប កំពង់ចាម កំពង់ស្ពឺ និងបាត់ដំបង់ជាដើម។ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ខេត្តកំពង់ចាម គឺជាមជ្ឈមណ្ឌលជួយសង្គ្រោះជនពិការកាយសប្បទា។ ការជួយសង្គ្រោះជនពិការនេះមានតាមរូបភាពផ្សេងៗដូចជា ផ្ដល់គ្រឿងជំនួយដល់ជនពិការ ការព្យាបាលដោយចលនា លើកទឹកចិត្ត និងផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈដល់ជនពិការ ដើម្បីឱ្យពួកគេមានលទ្ធភាពប្រកបមុខរបរចិញ្ចឹមជីវិតបានដោយសមរម្យ។ ដោយឡែក មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាភូមិភាគ ខេត្តបាត់ដំបងបាននឹងកំពុងបន្តផ្ដល់សេវាព្យាបាល និងស្ដារនិតិសម្បទាដល់ជនមានពិការភាព។ មជ្ឈមណ្ឌលនេះមានរយៈពេលជិត៣០ឆ្នាំមកហើយ ដែលមានជនពិការភាពមកទទួលសេវាជាង២មុឺននាក់។ មណ្ឌលនេះបានដំណើរការតាំងពីឆ្នាំ ១៩៩២ ដែលមានការឧបត្ថមគាំទ្រពីអង្គការដៃគូរកាកបាទក្រហមអន្តរជាតិ។ ដោយបានផ្ដល់សេវាជូនជនមានពិការភាព ដូចជា ការផ្ដល់អាវៈយវៈសិប្បនិម្មិត និងរណបរទេះរុញ គ្រឿងជំនួយដើរ និងសេវាស្តារព្យាបាលដោយចលនាជាដើម។ អ្នកទទួលផលចម្បងនៅមណ្ឌលនេះគឺជាអ្នករងគ្រោះដោយសារមីន សង្គ្រាម ឬ គ្រោះថ្នាក់ផ្សេងៗ។ ទីតាំងមួយនេះ ជាមជ្ឈមណ្ឌលធំបំផុត និងចំណាស់បំផុតរបស់ អាយសុី អរ សុីនៅកម្ពុជា។ វាបានផ្ដល់សេវាដល់ប្រជាជនដែលរស់នៅ៥ខេត្តជិតខាងគឺ បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ និង ឧត្តរមានជ័យ។ មជ្ឈមណ្ឌលនេះបានផ្ដល់ជំនួយសម្រាប់សហគមន៍ដូចជា ផ្ដល់់ជំនួយអាជីវកម្មតូចៗ រួមមាន ផ្ទះកាហ្វេចល័ត ការចិញ្ចឹមមាន់ ឬ ដេរខោអាវជាដើម។ លើសពីនេះក៏មានការគំាទ្រកីឡាសម្រាប់ជនពិការផងដែរ ដូចជា ក្រុមបាល់បោះកៅអីរបស់ស្ត្រីពិការនៅបាត់ដំបង។ បច្ចុប្បន្ន វាស្ថិតនៅក្រោមការគ្រប់គ្របរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា។ ដោយឡែក មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ស្ពឺវិញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥។ មួយវិញទៀតក៏មាន អង្គការអតីតយុទ្ធជនអន្តរជាតិកម្ពុជា ដែលមានទីតាំងនៅខេត្តក្រចេះ និង ព្រៃវែងផងដែរ។ អង្គការ លំអង ផ្ដល់ការបណ្តុះបណ្ដាលវិជ្ជាជីវៈសម្រាប់ជនរងគ្រោះដោយសារមីន និងជនពិការ ពោលគឺឧស្សាហកម្មតូចៗ ដូចជាកាត់ដេរ ឬ ជាងជួសជុលម៉ាសុីនជាដើម។ បន្ថែមពីនោះ គេក៏ផ្ដល់សេវាប្រឹក្សាផ្លូវចិត្ត និង ឧបករណ៍ស្តារនិតីសម្បទាឡើងវិញមួយចំនួនដែរ។ មជ្ឈមណ្ឌលស្ដារជាតិគៀនខ្លែង ភ្នំពេញ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ នៅទីនេះមានផ្ដល់ដៃ ឬ ជើងសិប្បនិម្មិត កៅអីរុញ និងឧបករណ៍ជំនួយដើរ។ លើសពីនោះក៏មានសេវាព្យាបាលស្ដាររាងកាយ និង បណ្តុះបណ្ដាលជំនាញផងដែរ។ សរុបមក វាជាស្ថាប័នមួយសម្រាប់ជនពិការ និងអ្នករងគ្រោះដោយសារមីន។ ហ្យូមេននីធី អេន អុីន ឃ្លូសសិន Humanity & Inclusion ក៏ជាអង្គការដែលមានកម្មវិធីគាំទ្រជនពិការមួយទៀតដែរ។ សុី ភី អេស អូ CPSO ជាសាលាដំបូងនៅអាសុីអាគ្នេហ៍ ដែលបណ្តុះបណ្ដាលអ្នកជំនាញខាងស្ដាយកាយសម្បទាឡើងវិញ។ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាកន្លែងចងចាំពីព្រឹត្តការណ៍នៃការសួរចម្លើយ និងឃុំឃាំងក្នុងមន្ទីរ ស-២១ នាសម័យខ្មែរក្រហម។ សារមន្ទីរនេះបានរក្សាទុក និងបង្ហាញភស្តុតាងនៃព្រឹត្តការណ៍សោកនាដកម្មក្នុងប្រវត្តិសាស្ត្រកម្ពុជា។ គោលបំណងគឺដើម្បីឱ្យសាធារណៈជនសិក្សាស្វែងយល់ក្នុងបំណងជម្រុញ និងលើកទឹកចិត្តឱ្យពួកគេក្លាយទៅជាអ្នកផ្សព្វផ្សាយសារសន្តិភាព។ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯកជារមនីយដ្ឋានទេសចរណ៍បែបប្រវត្តិសាស្ត្រ និងជាកន្លែងដែលបង្ហាញពីប្រវត្តិសាស្ត្រដ៏ជូរចត់ ដែលប្រជាជនខ្មែរមិនអាចបំភ្លេចបាន។ ដោយសារទីនេះជាអតីតកន្លែងពិឃាតអ្នកទោស ក្រោយពីជាប់ឃុំឃាំង និងសួរចម្លើយពីគុកទួលស្លែង។ ទីតាំងមិនអាចបំភ្លេចបានមួយនេះ ជាអនុស្សវរីយ៍ក្តុកក្ដួល របស់ប្រជាជនខ្មែរដែលរបបខ្មែរក្រហមបានបន្សល់ទុកឱ្យ។ សព្វថ្ងៃ វាប្រែក្លាយជាទីតាំងមណ្ឌលទេសចរណ៍ប្រវត្តិសាស្ត្រ មានភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនា ដើម្បីស្វែងយល់ពីរបបដ៏ព្រៃផ្សៃ និង យង់ឃ្នងមួយនេះ។ ឌីសុី ខេម DC-Cam ឬ ហៅថា មជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាកន្លែងតម្កល់ឯកសារអំពីរបបកម្ពុជាប្រជាធិបតេយ្យធំបង្អស់នៅលើសកលលោក។ គោលបំំណងគឺ ដើម្បីកត់ត្រា និងរក្សាទុកប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហមសម្រាប់មនុស្សជំនាន់ក្រោយ។ មជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាអង្គការមិនស្វែងរកប្រាក់កម្រៃ និង មិនមែនរដ្ឋាភិបាល ឬ នយោបាយទេ ហើយក៏មិនមែនជាអង្គភាពតុលាការដែរ។ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥។ គោលដៅគឺដើម្បីប្រមូលទុកនូវឯកសាររូបភាព និងសំឡេងពីអតីតកាលកម្ពុជា សម្រាប់ទុកឱ្យសាធារណជនធ្វើការស្រាវជ្រាវ និងសិក្សាស្វែងយល់ មជ្ឈមណ្ឌលធ្វើការប្រមែប្រមូលរាល់ទាំងឯកសារស្តីអំពីប្រទេសកម្ពុជា មកពីជុំវិញពិភពលោក មានដូចជារូបភាព ខ្សែភាពយន្តសំឡេង និងឯកសារក្នុងទ្រង់ទ្រាយដទៃទៀត។ ដោយព្រួយបារម្ភពីការបាត់បង់បេតិភណ្ឌសោតទស្សន៍ លោកប៉ាន់ រិទ្ធី និង លោកអៀវ បណ្ណាការ បានស្រមៃដល់កន្លែងមួយដែលអាចផ្ដល់ឯកសារ និងការចងចាំពីបេតិកភណ្ឌសោតទស្សន៍របស់កម្ពុជាពីអតីតកាល។ នៅពេលនោះហើយគម្រោងមជ្ឈមណ្ឌលធនធានសោទស្សន៍បុប្ផាណាត្រូវបានលេចចេញជារូបរាង ហើយត្រូវបានគាំទ្រដោយអាជ្ញាធរពាក់ព័ន្ធយ៉ាងឆាប់រហ័ស។ កិច្ចសហប្រតិបត្តិការជាមួយនឹងភាគីបារំាង ដែលមានដូចជាផ្នែកហិរញ្ញវត្ថុបច្ចេកទេស និងសិទ្ធប្រមូលឯកសារ គឺជាជំនួយដ៏ធំធេងមួយ។